ជំងឺរបេង និងជំងឺឆ្លងផ្សេងទៀតនៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់នៅកម្ពុជា។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ ក៏ជំងឺទាំងនេះនៅតែបន្តរីករាលដាលនៅក្នុងសហគមន៍។ ការយល់ដឹងអំពីស្ថានភាព រោគសញ្ញា ការបង្ការ និងការព្យាបាល គឺជារឿងចាំបាច់ណាស់។ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣០ ដែលមានបន្ទុកជំងឺរបេងខ្ពស់បំផុតនៅលើពិភពលោក។ ជំងឺនេះ នៅតែជាមូលហេតុចម្បងមួយនៃការស្លាប់នៅក្នុងប្រទេស។ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលុបបំបាត់ជំងឺរបេងនៅឆ្នាំ ២០៣០។ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកករណីថ្មី និងការព្យាបាលឱ្យបានទាន់ពេលវេលា។ កម្មវិធីជាតិ របេងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណា អត្រាឆ្លងជំងឺនៅតែមានកម្រិតខ្ពស់ ជាពិសេសក្នុងចំណោមប្រជាជនងាយរងគ្រោះ។ ការលំបាកក្នុងការចូលទៅដល់សេវាសុខភាពនៅតាមតំបន់ដាច់ស្រយាលក៏ជាបញ្ហាដែរ។ រោគសញ្ញាទូទៅបំផុតនៃជំងឺរបេងសួត គឺក្អកជាប់ជាប្រចាំលើសពី ២ សប្តាហ៍។ អ្នកជំងឺអាចមានអាការៈក្តៅខ្លួនជាប្រចាំ ជាពិសេសនៅពេលល្ងាច។ ការបែកញើសពេលយប់ ក៏ជារោគសញ្ញាដ៏លេចធ្លោមួយដែរ។ អ្នកជំងឺជារឿយៗជួបប្រទះការស្រកទម្ងន់ យ៉ាងខ្លាំងដោយគ្មានមូលហេតុច្បាស់លាស់។ ការអស់កម្លាំង គឺជាអាការៈដែលកើតមានញឹកញាប់ផងដែរ។ ជួនកាលអ្នកជំងឺអាច ក្អកចេញឈាម ដែលជាសញ្ញាធ្ងន់ធ្ងរ។ ការឈឺចាប់ទ្រូង ឬពិបាកដកដង្ហើមក៏អាចកើតមានចំពោះករណីធ្ងន់ធ្ងរ។ ប្រសិនបើរោគសញ្ញាទាំងនេះកើតមាន អ្នកចាំបាច់ត្រូវទៅពិនិត្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ ការបង្ការជំងឺរបេង គឺអាចធ្វើទៅបានតាមរយៈវ៉ាក់សាំងប៊ីស៊ីជី ចំពោះទារកទើបនឹងកើត។ ការរកឃើញ និងការព្យាបាលករណីថ្មីឱ្យបានឆាប់រហ័ស ក៏ជាវិធីបង្ការដ៏ល្អបំផុត។ ការព្យាបាលជំងឺរបេងតម្រូវឱ្យលេបថ្នាំជាប្រចាំរយៈពេលយ៉ាងហោចណាស់ ៦ ខែ។ ការលេបថ្នាំឱ្យបានទៀងទាត់ និងគ្រប់កម្រិត គឺសំខាន់ណាស់ដើម្បីជាសះស្បើយពេញលេញ។ ការបញ្ឈប់ការលេបថ្នាំមុនកំណត់អាចបណ្តាលឱ្យជំងឺរបេងធន់នឹងថ្នាំ។ របេងធន់នឹងថ្នាំពិបាកព្យាបាលជាង ហើយតម្រូវឱ្យប្រើថ្នាំយូរ និងថ្លៃជាង។ ការរក្សាអនាម័យល្អ និងការក្អក ឬកណ្តាស់បិទមាត់ ជួយកាត់បន្ថយការរីករាលដាលមេរោគនេះ។ ការរស់នៅក្នុងបរិយាកាសមានខ្យល់ចេញចូលល្អ ក៏ជួយបង្ការការឆ្លងដែរ។ កម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ ២០២៥។ អត្រាឆ្លងជំងឺគ្រុនចាញ់បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណា ករណីមួយចំនួននៅតែកើតមាននៅក្នុងតំបន់ព្រៃភ្នំ និងព្រំដែន។ ប្រជាជនដែលធ្វើដំណើរទៅតំបន់ដែលមានហានិភ័យខ្ពស់នៅតែប្រឈមមុខនឹងការឆ្លង។ រោគសញ្ញារួមមាន ក្តៅខ្លួន ញាក់ ឈឺក្បាល និងឈឺសាច់ដុំ។ ការប្រើប្រាស់មុងជ្រលក់ថ្នាំសម្លាប់មូស គឺជាវិធីបង្ការដ៏មានប្រសិទ្ធភាព។ ការព្យាបាលទាន់ពេលវេលាដោយថ្នាំប្រឆាំងគ្រុនចាញ់ អាចជួយសង្គ្រោះជីវិតរបស់យើងឲ្យរួចពីមច្ចុរាជ។ ជំងឺឆ្លងដោយពពួកដង្កូវព្រូនក្នុងដី នៅតែជាបញ្ហាសុខភាពទូទៅមួយនៅកម្ពុជា។ ជំងឺទាំងនេះឆ្លងតាមរយៈការប៉ះពាល់ដីកខ្វក់ដោយលាមក។ ជាពិសេស កុមារងាយរងគ្រោះដោយសារតែពួកគេលេងនៅលើដី។ រោគសញ្ញារួមមាន ឈឺពោះ រាគរូស ខ្វះឈាម និងការលូតលាស់មិនគ្រប់គ្រាន់។ ការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ គឺជាវិធីបង្ការដ៏សំខាន់។ ការលាងដៃជាមួយសាប៊ូមុនពេលបរិភោគអាហារ ក៏ជួយបង្ការជំងឺនេះដែរ។ កម្មវិធីផ្តល់ថ្នាំបន្សាបដង្កូវព្រូនជាប្រចាំ ក៏កំពុងត្រូវបានអនុវត្តនៅតាមសាលារៀនដែរ។ ជំងឺឆ្កែឆ្កួត គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់ដែលបណ្តាលមកពីវីរុស។ វីរុសនេះ ឆ្លងទៅមនុស្សតាមរយៈការខាំ ឬកោសរបស់សត្វដែលមានជំងឺ។ ជំងឺឆ្កែឆ្កួតស្ទើរតែ ១០០% អាចបណ្តាលឱ្យស្លាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ រោគសញ្ញាចំពោះមនុស្សរួមមាន ក្តៅខ្លួន ឈឺក្បាល ភ័យខ្លាចទឹក ឬខ្យល់។ ការបង្ការ គឺសំខាន់ណាស់ តាមរយៈការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើសត្វចិញ្ចឹម។ ប្រសិនបើត្រូវបានសត្វខាំ ឬកោស ត្រូវលាងសម្អាតមុខរបួសជាមួយសាប៊ូ និងទឹកភ្លាមៗ។ បន្ទាប់មក ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។ ការគ្រប់គ្រងជំងឺឆ្លងទាំងនេះនៅកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើន។ ការយល់ដឹងរបស់ប្រជាជន អំពីជំងឺ និងវិធីបង្ការនៅមានកម្រិតនៅឡើយ។ ការចូលទៅដល់សេវាសុខភាព នៅតាមតំបន់ដាច់ស្រយាលនៅតែជាបញ្ហាធំ។ កង្វះខាត ធនធានហិរញ្ញវត្ថុ និងមនុស្ស នៅតែជាឧបសគ្គដល់ការអនុវត្តកម្មវិធីសុខភាព។ ការផ្លាស់ប្តូរអាកាសធាតុអាចបង្កើនហានិភ័យនៃជំងឺដែលឆ្លងតាមសត្វល្អិត។ ភាពធន់នឹងថ្នាំរបស់មេរោគ ក៏ជាកង្វល់ដ៏ធំមួយផងដែរ។ ការប្រែប្រួលសង្គម និងការធ្វើចំណាកស្រុករបស់ប្រជាជនក៏អាចធ្វើឱ្យការគ្រប់គ្រងជំងឺមួយនេះពិបាកទៀតផង។ ការខ្វះប្រព័ន្ធតាមដានជំងឺដែលមានប្រសិទ្ធភាពក៏ជាបញ្ហាប្រឈមមួយដែរ។ ការយល់ដឹងមិនគ្រប់គ្រាន់អំពីសារៈសំខាន់នៃការបញ្ចប់ការព្យាបាលក៏អាចធ្វើឱ្យជំងឺនេះកាន់តែរីករាលដាល។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិជាច្រើន។ កិច្ចខិតខំប្រឹងប្រែងទាំងនោះមានគោលបំណងកាត់បន្ថយ និងលុបបំបាត់ជំងឺឆ្លង។ ក្រសួងសុខាភិបាលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។ ពួកគេក៏បានធ្វើការជាមួយ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិផ្សេងទៀត។ ដើម្បីឲ្យមានការពង្រឹងប្រព័ន្ធសុខាភិបាល តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។ កម្មវិធីអប់រំសុខភាព និងយុទ្ធនាការផ្សព្វផ្សាយបានធ្វើឡើងយ៉ាងទូលំទូលាយ។ ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋក៏ត្រូវបានជំរុញ។ ការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗក៏ត្រូវបានអនុវត្តជាប្រចាំផងដែរ។ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលឱ្យមានសមត្ថភាពខ្ពស់ក៏ត្រូវបានយកចិត្តទុកដាក់។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏កម្ពុជាបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ការខិតខំប្រឹងប្រែងទាំងនេះរួមចំណែកលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ជាចុងក្រោយ ការស្រាវជ្រាវ និងការច្នៃប្រឌិត ត្រូវបានលើកទឹកចិត្ត ការអនុវត្តការស្រាវជ្រាវជួយឱ្យយើងយល់កាន់តែច្បាស់អំពីស្ថានភាពជំងឺ និងស្វែងរកដំណោះស្រាយថ្មីៗ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការព្យាបាល និងការបង្ការ។ លទ្ធផលគួរឱ្យកត់សម្គាល់ក៏ត្រូវបានសម្រេចដែរ ជាពិសេសក្នុងការកាត់បន្ថយជំងឺរបេង និងគ្រុនចាញ់។ ទោះជាយ៉ាងណាក៏ដោយ ការបន្តការខិតខំប្រឹងប្រែង និងការយកឈ្នះលើបញ្ហាប្រឈមដែលនៅសេសសល់ គឺជារឿងចាំបាច់ដើម្បីសម្រេចបាននូវសុខភាពសាធារណៈកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជាទាំងមូល។